របាំគោះអង្រែ គឺជារបាំរបស់ជនជាតិគួយ ដែលជាជនជាតិដើមក្នុងអំបូរខ្មែរមន ដែលរស់នៅតាមភូមិភាគនៃជួរភ្នំដងរែកនិងជើងភ្នំគូលែន។ របាំគោះអង្រែ ក៏ជារបាំប្រជាប្រិយសំខាន់មួយនៅក្នុងប្រពៃណីខ្មែរជាពិសេសនៅតំបន់ជនបទ។ របាំនេះ ជារបាំដែលមានប្រវត្តិយ៉ាងវែងនិងមានន័យសំខាន់ក្នុងការបង្ហាញពីវប្បធម៌ និងសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរ។ ពួកគេនាំគ្នាបង្កើតរបាំនេះឡើងគឺសម្រាប់សម្ដែងនៅពេលសម្រាកពីការងាររបស់ពួកគេ ដើម្បីបន្ថយនៅបរិយាកាសហត់នឿយ។ តាំងពីដើមមកគេឃើញមានការសម្ដែងរបាំនេះស្ទើតែគ្រប់ស្រុកភូមិនៅកម្ពុជាសម្រាប់កំសាន្តសប្បាយនិងសម្ដែងពីទឹកចិត្តស្និតស្នាលនិងស្វាហាប់។ របាំគោះអង្រែ ត្រូវបានគេធ្វើឡើងក្នុងពិធីសាសនានា និង ពិធីបុណ្យជាតិខ្មែរ ដូចជា ពិធីបុណ្យភូមិ និងពិធីអបអរសាទរផ្សេងៗផងដែរ។ របាំគោះអង្រែ បង្ហាញពីទំនៀមទម្លាប់របស់អ្នកស្រុកក្នុងការកែច្នៃអង្ករ និង ការចិញ្ចឹមជីវិតដោយកម្លាំងពលកម្ម ដ៏សស្រាក់សស្រាំ។ របាំគោះអង្រែមានរចនាសម្ព័ន្ធជាស្តង់ដារចែកចេញជាវគ្គដែលអ្នករបាំអាចបង្ហាញចលនាជាមួយដៃ និងជើង តាមរយៈលំនាំភ្លេងជាទំនាក់ទំនងជាមួយសូរដ៏ពិរោះនៃតន្ត្រីខ្មែរ។ វាគឺជារបាំប្រជាប្រិយមួយដែលអនុញ្ញាតឲ្យអ្នកទស្សនាស្រមៃទៅដល់ជីវិតជនបទ និងបរិយាកាសពិធីបុណ្យរីករាយរបស់ជនជាតិខ្មែរ។ ដើម្បីអាចរាំរបាំគោះអង្រែបានល្អ និងត្រឹមត្រូវតាមប្រពៃណីខ្មែរ ត្រូវមានតួអង្គ និងឧបករណ៍ជាចម្បង។ ដើម្បីយល់ដឹងច្បាស់អំពីរបាំនេះ អ្នករាំត្រូវយល់អំពីប្រវត្តិ, គោលបំណង, និងអត្ថន័យនៃរបាំគោះអង្រែនេះជាមុនសិន។ ដើម្បីរាំរបាំបានស្អាត អ្នករាំត្រូវយល់ច្បាស់អំពីចលនាក្បាច់រាំ និង ត្រូវហ្វឹកហាត់លើក្បាច់រាំផ្ទាល់ខ្លួន ជាពិសេសចលនាស្រុះគ្នាជាមួយអ្នករបាំផ្សេងទៀត។ អ្នករបាំត្រូវមានសុខភាពល្អ រាងកាយទន់ បត់បែនបាន លឿន និងមានភាពរួសរាយ។ ក្រុមអ្នករាំអាចរាំជាគូមានប្រុស មានស្រី ឬ រាំជាក្រុមច្រើននាក់ក៏បាន ប៉ុន្តែត្រូវមានការសម្របសម្រួលពីការហ្វឹកហាត់ជាក្រុមសិន។ សម្លៀកបំពាក់របស់អ្នករបាំ របាំគោះអង្រែជាសម្លៀកបំពាក់បែបប្រពៃណី និង ជនបទ មានលក្ខណៈសាមញ្ញ ប៉ុន្តែស្រស់ស្អាត។ សម្រាប់អ្នករាំស្រី៣នាក់ ត្រូវស្លៀកសំពត់លយឆាយភ្លឺខាងមុខ ងាវរំភើយឆៃយ៉ាំ ពាក់ឈៀងកន្សែងៃំលាក់មកក្រោមកាច់ជាម៉ូតផ្កាក្រោមចង្កេះខាងស្ដាំបន្តិច។ អ្នករាំស្រីធម្មតា៣នាក់ទៀត ត្រូវចងក្បិន អាវ កន្សែងព័ត្ធដងខ្លួនចងពង់កាច់ផ្កាលើដើមទ្រូងខាងឆ្វេង និងគ្រឿងបន្លាស់តូចៗសម្រាប់លម្អអ្នករបាំ។ សម្រាប់អ្នករាំប្រុស ត្រូវពាក់សំពត់ខ្មែរ ឬ ខោដែលមានពណ៌សមរម្យ ជាមួយអាវដៃខ្លី រុំក្រម៉ាលើក្បាល ជាផ្នែកនៃការតុបតែង។ របាំគោះអង្រែមានអ្នកគោះអង្រែ៦នាក់ អ្នកកំប្លែង១នាក់ អ្នករាំប្រុស៦នាក់ស្រី៦នាក់ សរុបទាំងអស់១៩នាក់។ របាំនេះនឹងមិនអាចសម្តែងបានទេបើគ្មានភ្លេងដូចជា ស្គរ ត្រៃ និង ភ្លេងពិណពាទ្យ។ ភ្លេងនេះមានចលនា និង សុីចង្វាក់គ្នាជាមួយក្បាច់រាំ ធ្វើឲ្យរបាំកាន់តែគួរឲ្យចាប់អារម្មណ៌។ កន្លែងរាំត្រូវមានទីធ្លាធំ និងគួរជាទីតាំងសមរម្យ ដូចជា ម្តុំវត្ត ឆាកសិល្បៈ ទីលានសាលារៀន ឬមជ្ឈមណ្ឌលវប្បធម៌។ វគ្គរបស់របាំគោះអង្រែនេះភាគច្រើនមានចំនួន ៣ វគ្គសំខាន់ៗ។ វគ្គបើកកំប្លែង គឺជាវគ្គស្វាគមន៍ វាបង្ហាញពីភាពរីករាយ អំណរអគុណ និង ការស្វាគមន៍របស់អ្នករាំទៅកាន់ភ្ញៀវទស្សនា។ វគ្គស្និទ្ធស្នាល និងលេងលាក់ជាវគ្គដែលបង្ហាញពីការលេងកំសាន្ត ការលេងលាក់រវាងក្មេងៗ ឬបុប្ផាភេទស្រី-ប្រុស ក្នុងស្រុកជនបទ។ ចលនារាំនៅវគ្គនេះកាន់តែរីករាយ មានការទាក់ទងផ្ទាល់ និងបង្ហាញអារម្មណ៍ស្និទ្ធស្នាល។ វគ្គបញ្ចប់ដែលបង្ហាញភាពរីករាយ ការសាមគ្គី និងការអបអរសាទរ។ អ្នករាំបង្ហាញចលនាដែលមានកម្រិតលឿននិងរស់រវើកជាងមុន ដើម្បីបញ្ចប់ដោយភាពសប្បាយរីករាយ។ យោងតាមសេចក្តីសង្ខេបខាងលើ របាំគោះអង្រែ គឺជារបាំស្រស់ស្អាតមួយដែលបង្ហាញពីបរិយាកាសបុណ្យនិងអារម្មណ៍រីករាយរបស់ជនជាតិខ្មែរ។ របាំគោះអង្រែជារបាំដែលមិនត្រឹមតែសម្រាប់សំដែងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជារបាំប្រពៃណី និងមានសារៈសំខាន់ក្នុងសង្គមទៀតផង។ របាំគោះអង្រែ ជារបាំដែលសម្តែងពីភាពស្រស់ស្អាតនៃមនុស្ស និងបរិយាកាសក្នុងសង្គមខ្មែរពីអតីតកាល។